រឿងព្រេងខ្មែរ "អ្នកតាទ្វារស្រុក" រៀបរាប់អំពីអ្នកតាមួយអង្គដ៏សំខាន់ឈ្មោះអ្នកតា "ទ្វារស្រុក" ដែលគង់នៅភូមិកំពង់សំរឹទ្ធិ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ កាលពីដើមឡើយ ទីទួលខ្ពស់ដែលជាកន្លែងអ្នកតានេះគង់នៅ គ្មានដើមឈើសោះឡើយ ។ ថ្ងៃមួយមានតាចាស់ស្លៀកពាក់ស្អាតបាតម្នាក់ បានទៅជួបលោកគ្រូចៅអធិការវត្តកំពង់សំរឹទ្ធ ដើម្បីសុំសង់រោងជ្រកកោន ដោយតានោះគ្មានម្លប់ជ្រក ។ តានោះបានប្រាប់លោកគ្រូថាគាត់រស់នៅត្រង់ដីទួលខ្ពស់នោះ ។ ពេលលោកគ្រូសន្យាថានឹងធ្វើរោងឲ្យ តានោះក៏បាត់ខ្លួនភ្លាមមួយរំពេច ។ ក្រោយមក លោកគ្រូចៅអធិការបានប្រាប់រឿងនេះទៅអាចារ្យវត្ត រួចអាចារ្យក៏បានបបួលអ្នកស្រុក ឧបាសក-ឧបាសិកា រួមគ្នាធ្វើរោងប្រក់ក្បឿងនៅកណ្ដាលដីទួលនោះសម្រាប់អ្នកតាទ្វារស្រុក ។ ដោយពុំមានរូបតំណាងពួកគេបានយកថ្មទំហំ ២ ម៉ែត្របួនជ្រុងមួយដុំ ទៅតម្កល់ទុកក្នុងរោងដើម្បីតំណាងរូបអ្នកតា ។ នៅពេលរួចរាល់អាចារ្យនិងអ្នកស្រុកបានកំណត់ថ្ងៃធ្វើបុណ្យថ្វាយមួយយប់ ដើម្បីសូមឲ្យអ្នកតាទ្វារស្រុកថែរក្សាកូនចៅក្នុងស្រុកឲ្យបានសុខសប្បាយ និងជួយកម្ចាត់ជំងឺផ្សេងៗចេញពីស្រុក ។ ចាប់តាំងពីពេលនោះមក អ្នកស្រុកមានសេចក្តីសុខសប្បាយដូចបំណង ហើយក៏នាំគ្នាកំណត់ធ្វើបុណ្យមួយឆ្នាំម្ដងៗរៀងរាល់ឆ្នាំ ។ ប្រសិនបើមានជំងឺកើតឡើងក្នុងភូមិ អ្នកស្រុកនាំគ្នាទៅអុជទៀនធូបនៅមុខអ្នកតា ដើម្បីបន់ស្រន់សុំឲ្យអ្នកតាជួយកម្ចាត់ភ័យខ្លាច និងសន្យាថានឹងធ្វើបុណ្យថ្វាយ ។ ក្រោយមកជំងឺក៏បានជាសះស្បើយដូចបំណង ហើយពួកគេក៏ជឿជាក់ពិតៗ ហើយរៀបចំធ្វើបុណ្យថ្វាយ ដោយនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងទេសនា។ ពេលព្រឹកឡើងគេប្រគេនចង្ហាន់ដល់ព្រះសង្ឃ ហើយយកបាយ សម្ល បង្អែម ទៅសែននៅមុខអ្នកតាថែមទៀតផង។ លោក ងួន អយ ដែលជាអាចារ្យវត្តកំពង់សំរឹទ្ធ បានតំណាលថា កាលពីដើម នៅដីទួលខ្ពស់នោះគ្មានដើមឈើសោះឡើយ ។ ដីទួលនេះនៅខាងមុខភ្នំ ដែលមានផ្លូវរទេះសម្រាប់ធ្វើដំណើរទៅកាន់ភូមិហើយផ្លូវរទេះនេះចុងម្ខាងចុះត្រង់ទៅទួលខ្ពស់ដែលជាកន្លែងអ្នកតា ។ ប្រសិនបើអ្នកស្រុកបររទេះមកដល់ទីទួលខ្ពស់នោះហើយមិនបានដាក់នំចេក ឬដូងថ្វាយទេ រទេះនោះនឹងបាក់កង់ ឬក៏ធ្វើឲ្យមនុស្សចុកពោះ គ្រុនក្ដៅ រងាញ័រញាក់ មិនឃ្លានបាយទឹក រហូតទាល់តែយកមាន់សមួយគូ ដូងមួយគូ បាយស-ក្រហម បង្អែម ចំអាម ទៅថ្វាយ និងនិយាយសុំទោស ទើបជាភ្លាម ។ រីឯមូលហេតុដែលគេហៅអ្នកតានេះថា "អ្នកតាទ្វារស្រុក" ដោយសារមានរឿងតំណាលថា កាលពីដើម មានតាចាស់ម្នាក់ឈ្មោះ ជា បានទៅកាប់គាស់ដីធ្វើចម្ការនៅទីទួលខ្ពស់នោះ ហើយក៏ឈឺស្លាប់ទៅ ។ កន្លែងចម្ការរបស់តាជាត្រូវបានទុកចោលគ្មានអ្នកណាហ៊ានធ្វើទៀតឡើយ ដោយសារទួលនេះនៅចំផ្លូវរទេះដែលចេញពីភ្នំទៅកាន់ស្រុកផ្សេងៗ ។ ដូច្នេះហើយ ទើបគេសន្មតហៅទួលនេះថា "ទួលតាទ្វារស្រុក" ហើយយូរៗទៅក៏ក្លាយជា "តាទ្វារស្រុក" រហូតមកដល់សព្វថ្ងៃ ។ ខ្មោចតាជា ដែលបានស្លាប់នៅលើដីទួលនេះហើយ ដែលបានក្លែងខ្លួនស្លៀកពាក់សទៅនិយាយសុំរោងលោកគ្រូចៅអធិការវត្តកំពង់សំរឹទ្ធ ហើយបានក្លាយជាអ្នកតាដែលហៅថា "អ្នកតាទ្វារស្រុក" រហូតមកដល់សព្វថ្ងៃនេះ ។ រឿងនេះបង្ហាញពីជំនឿដ៏រឹងមាំរបស់ប្រជាជនខ្មែរចំពោះអំណាចនៃអ្នកតា ឬវិញ្ញាណស័ក្តិសិទ្ធិ ដែលពួកគេជឿថាអាចជួយថែរក្សា ការពារ និងដោះស្រាយបញ្ហាផ្សេងៗ ដូចជាជំងឺ និងឧបសគ្គផ្សេងៗក្នុងជីវិត ។ នៅពេលលោកគ្រូចៅអធិការ និងអាចារ្យវត្តបបួលអ្នកស្រុកសាងសង់រោងអ្នកតាអ្នកស្រុកទាំងអស់បានស្រុះស្រួលគ្នាខ្លះបានឈើ ខ្លះបានក្បឿង រហូតដល់រោងបានហើយជាស្រេច ។ នេះបង្ហាញពីស្មារតីជួយគ្នាទៅវិញទៅមកក្នុងសហគមន៍។ មួយវិញទៀតនៅពេលអ្នកស្រុកបានបន់ស្រន់សុំអ្នកតាជួយកម្ចាត់ជំងឺ ហើយជំងឺក៏បានជាសះស្បើយ ពួកគេបានបំពេញពាក្យសច្ចៈដោយរៀបចំធ្វើបុណ្យថ្វាយអ្នកតា ដោយនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ទេសនា និងប្រគេនចង្ហាន់ជាដើម ។ នេះបង្ហាញពីការដឹងគុណ និងការគោរពពាក្យសន្យា។ រីឯការកំណត់ធ្វើបុណ្យអ្នកតាជារៀងរាល់ឆ្នាំ និងការថ្វាយតង្វាយផ្សេងៗ គឺជាការរក្សាទុកនូវប្រពៃណី និងជំនឿរបស់ដូនតា ដែលបានបន្តវេនពីមួយជំនាន់ទៅមួយជំនាន់។ ដូច្នេះរឿងនេះបានលើកឡើងអំពីឧប្បត្តិហេតុដែលកើតឡើងចំពោះអ្នកដែលមិនបានថ្វាយតង្វាយនៅទីទួលអ្នកតា ដូចជារទេះបាក់កង់ ឬមនុស្សចុកពោះជាដើម ។ នេះបង្ហាញពីសារៈសំខាន់នៃការប្រុងប្រយ័ត្ន និងការគោរពចំពោះទីកន្លែងដែលមានជំនឿថាជាកន្លែងស័ក្តិសិទ្ធិ។